ការកែច្នៃគ្រឿងអលង្ការខ្មែរសម័យថ្មី ផ្ដើមចេញពីការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ ដែលចង់បានភាពងាយស្រួលជាងមុន។ គ្រឿងអលង្ការបុរាណដែលមានទំហំធំ និងទម្ងន់ធ្ងន់ លែងជាជម្រើសចម្បងសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ស្ត្រីសម័យថ្មីទៀតហើយ។ តម្រូវការទីផ្សារបច្ចុប្បន្ន ផ្ដោតលើគ្រឿងអលង្ការដែល "ងាយស្រួល" ពោលគឺអាចពាក់បានទាំងក្នុងកម្មវិធីផ្លូវការ និងការងារការិយាល័យ។ អ្នករចនាម៉ូដចាប់ផ្ដើមយល់ឃើញថា គ្រឿងអលង្ការគឺជាការបង្ហាញពីអត្តសញ្ញាណបុគ្គល ជាជាងការបង្ហាញពីទ្រព្យសម្បត្តិ។ ការកែច្នៃនេះមិនមែនជាការបោះបង់ចោលទម្រង់ដើមឡើយ ប៉ុន្តែគឺជាការសម្របខ្លួនទៅនឹងបរិបទនៃជីវិតរស់នៅជាក់ស្ដែង។ ភាពសាមញ្ញនៃម៉ូដសម័យថ្មី ជួយឱ្យគ្រឿងអលង្ការខ្មែរអាចប្រកួតប្រជែងជាមួយម៉ាកល្បីៗមកពីបរទេសបាន។ អតិថិជនជំនាន់ថ្មីផ្ដោតលើគុណភាពនៃ "ការរចនា" ស្មើនឹងគុណភាពនៃ "វត្ថុធាតុដើម"។ ការច្នៃម៉ូដតាមតម្រូវការផ្ទាល់ខ្លួន កំពុងក្លាយជាស្នូលនៃអាជីវកម្មគ្រឿងអលង្ការខ្នាតតូច។ គ្រឿងអលង្ការលែងត្រូវបានគេទុកក្នុងទូដែកដូចមុនទៀតហើយ តែវាត្រូវបានគេយកមកប្រើប្រាស់ជាគ្រឿងលម្អកាយជាប្រចាំ។ ការប្រើប្រាស់មាសប្រភេទ (ដូចជា ១៤ការ៉ាត់ ឬ ១៨ការ៉ាត់) ជួយឱ្យគ្រឿងអលង្ការមានភាពរឹងមាំ និងងាយស្រួលដាំត្បូងល្អិតៗ។ មាសទឹកដប់ (ឬ មាសសុទ្ធ) ដែលទន់ខ្លាំង ត្រូវបានរក្សាទុកសម្រាប់តែគ្រឿងអលង្ការមង្គលការ ឬការសន្សំទ្រព្យប៉ុណ្ណោះ។ បច្ចេកទេសប្លាទីន និងមាសពណ៌ស ផ្ដល់នូវភាពរឹងមាំដែលចាំបាច់សម្រាប់ការរចនាម៉ូដដែលមានរាងឆ្មារៗ។ ការប្រើប្រាស់បច្ចេកវិទ្យា 3D CAD ជួយឱ្យជាងមាសអាចគណនាទម្ងន់ និងតុល្យភាពនៃគ្រឿងអលង្ការបានយ៉ាងត្រឹមត្រូវបំផុត។ ការបោះពុម្ពគំរូដោយប្រើពុម្ពជ័រ ជួយកាត់បន្ថយកំហុសបច្ចេកទេស និងការខ្ជះខ្ជាយលោហៈធាតុមានតម្លៃ។ ទោះបីមានម៉ាស៊ីនទំនើប ប៉ុន្តែការដុសខាត់ និងការផ្ចិតផ្ចង់ចុងក្រោយដោយដៃ នៅតែជាចំណុចធានាគុណភាព។ ការប្រើប្រាស់ឡាស៊ែរដើម្បីឆ្លាក់សញ្ញាសម្គាល់ ឬឈ្មោះ ជួយឱ្យផលិតផលមានស្តង់ដារ និងវិជ្ជាជីវៈខ្ពស់។ ជាងមាសជំនាន់ថ្មីត្រូវបានបណ្ដុះបណ្ដាលឱ្យយល់ពីធរណីមាត្រ និងគំនូរបច្ចេកទេសកាន់តែស៊ីជម្រៅ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងទឹកដៃពិត គឺជាគន្លឹះនៃភាពជោគជ័យនៃគ្រឿងអលង្ការសម័យនេះ។ ការផ្គត់ផ្គង់ត្បូងធម្មជាតិពីក្នុងស្រុក (ប៉ៃលិន រតនគិរី) កំពុងមានកម្រិត ដែលទាមទារឱ្យមានការប្រើប្រាស់ដោយសន្សំសំចៃបំផុត។ ត្បូងហ្សៀកុង (Zircon) ពណ៌ខៀវធម្មជាតិរបស់ខ្មែរ ត្រូវបានគេឱ្យតម្លៃខ្ពស់លើទីផ្សារអន្តរជាតិដោយសារពន្លឺដ៏វិសេសរបស់វា។ ការកាត់ត្បូង ត្រូវបានងាកមកប្រើវិធីសាស្ត្របែបអឺរ៉ុប ដើម្បីបង្កើនការចាំងផ្លាតនៃពន្លឺ។ អ្នករចនាចាប់ផ្ដើមប្រើប្រាស់ "ត្បូងឆៅ" ដើម្បីបង្ហាញពីភាពស្រស់ស្អាតបែបធម្មជាតិ និងមិនចម្លងពីគេ។ ការប្រើប្រាស់ត្បូងដែលមានពណ៌ចម្រុះក្នុងគ្រឿងតែមួយ ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសិល្បៈសម័យថ្មី។ វិញ្ញាបនបត្របញ្ជាក់ប្រភព និងគុណភាពត្បូង កំពុងក្លាយជាលក្ខខណ្ឌចាំបាច់ដើម្បីបង្កើនទំនុកចិត្តអតិថិជន។ ការដាំត្បូងបែប ល្អិតៗតម្រៀបគ្នា ត្រូវបានយកមកប្រើដើម្បីបង្កើតពន្លឺចែងចាំងលើផ្ទៃតូចៗ។ ត្បូងទទឹម និងត្បូងកណ្ដៀង នៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រឿងអលង្ការដែលមានតម្លៃខ្ពស់។ ការយល់ដឹងអំពីត្បូង កាន់តែរីកសុះសាយក្នុងចំណោមអ្នកច្នៃម៉ូដ និងអ្នកប្រើប្រាស់។ ការយកសម្បកគ្រាប់កាំភ្លើងមកធ្វើជាគ្រឿងអលង្ការ គឺជាការឆ្លើយតបជាក់ស្ដែងទៅនឹងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា។ វាមិនមែនគ្រាន់តែជាការកែច្នៃរបស់ចាស់ឡើយ ប៉ុន្តែវាគឺជាសិល្បៈនៃការផ្លាស់ប្តូរថាមពលអវិជ្ជមានមកជាវិជ្ជមាន។ គ្រឿងអលង្ការពីស្ពាន់គ្រាប់កាំភ្លើង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិដែលស្រឡាញ់សន្តិភាព។ សិប្បកម្មមួយចំនួនប្រើប្រាស់ឈើធ្នង់ ឬឈើគ្រញូងដែលសល់ពីការធ្វើគ្រឿងសង្ហារឹម មកបញ្ចូលក្នុងគ្រឿងអលង្ការប្រាក់។ វាបង្ហាញថា តម្លៃនៃគ្រឿងអលង្ការមិនមែនស្ថិតតែលើ "តម្លៃលោហៈ" នោះទេ ប៉ុន្តែស្ថិតលើ "តម្លៃគំនិត"។ និន្នាការនេះជួយកាត់បន្ថយការជីកកកាយដីដើម្បីស្វែងរកលោហៈថ្មីៗ ដែលប៉ះពាល់ដល់បរិស្ថាន។ ការបង្កើត "ម៉ាកយីហោ" បានក្លាយជាកត្តាស្លាប់រស់សម្រាប់ជាងមាសសម័យថ្មី។ អ្នករចនាមិនត្រឹមតែចេះធ្វើគ្រឿងអលង្ការទេ ប៉ុន្តែត្រូវចេះថតរូប និងផ្សព្វផ្សាយតាមអនឡាញឱ្យមានភាពទាក់ទាញ។ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ជួយឱ្យអ្នករចនាខ្មែរយល់ពីស្តង់ដារទីផ្សារសកល។ ការវិនិយោគលើធនធានមនុស្ស គឺជាជំហានបន្ទាប់ដើម្បីពង្រីកវិសាលភាពនៃគ្រឿងអលង្ការខ្មែរ។ គ្រឿងអលង្ការខ្មែរសម័យទំនើប លែងរស់នៅក្នុងស្រមោលនៃអតីតកាលតែមួយមុខទៀតហើយ។ គ្រឿងអលង្ការនីមួយៗដែលត្រូវបានផលិតចេញពីទឹកដៃកូនខ្មែរ គឺជាមោទនភាពជាតិពិតប្រាកដ។ ការប្រើប្រាស់គ្រឿងអលង្ការក្នុងស្រុក គឺជាការចូលរួមចំណែកថែរក្សាអត្តសញ្ញាណជាតិឱ្យស្ថិតស្ថេរ។ សោភ័ណភាពពិត គឺស្ថិតលើការរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងការច្នៃប្រឌិត។ សរុបមក ការវិវត្តនៃគ្រឿងអលង្ការខ្មែរ គឺជាការឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពរស់រវើកនៃព្រលឹងខ្មែរក្នុងសម័យសកលភាវូបនីយកម្ម។